បាល់ទះគឺជាកីឡាក្រុមដ៏ពេញនិយមមួយដែលមានក្រុមពីរប្រកួតគ្នាដោយមានកីឡាករប្រាំមួយនាក់ក្នុងក្រុមនីមួយៗ ហើយទីលានប្រកួតត្រូវបានបែងចែកជាពីរដោយសំណាញ់មួយ។ ហើយគោលដៅសំខាន់គឺវាយបាល់ឆ្លងសំណាញ់ទៅលើទីលានរបស់គូប្រកួតដើម្បីឱ្យបាល់ប៉ះដី ឬបង្ខំឱ្យគូប្រកួតធ្វើខុស។ វាជាផ្នែកមួយនៃកម្មវិធីផ្លូវការនៃការប្រកួតអូឡាំពិករដូវក្តៅតាំងពីឆ្នាំ ១៩៦៤ ។ ប្រជាជនខ្មែរពិតជាចូលចិត្តលេងកីឡាបាល់ទះណាស់ ហើយពួកគេបានកែច្នៃរបៀបលេងឱ្យមានភាពបត់បែនជាច្រើនទម្រង់ ដែលឆ្លុះបញ្ចាំងថា មិនថានៅទីប្រជុំជន ឬតាមជនបទទេ យើងតែងតែឃើញមានទីលានបាល់ទះដែលមានមនុស្សម្នាជួបជុំគ្នាលេងកម្សាន្ត។ មិនថាជាការលេងកម្សាន្ត លំហែរកាយ ឬការប្រកួតប្រជែងនោះទេ បាល់ទះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង។ នៅតាមបណ្ដាភូមិ ឃុំ និងសូម្បីតែទីប្រជុំជននានា យើងតែងតែឃើញមានទីលានបាល់ទះដែលត្រូវបានគេរៀបចំឡើងយ៉ាងសាមញ្ញ ជួនកាលគ្រាន់តែជាសំណាញ់មួយបោះភ្ជាប់នឹងបង្គោលឈើ ឬស្សីប៉ុណ្ណោះ។ បន្ទាប់ពីម៉ោងធ្វើការ ឬនៅចុងសប្ដាហ៍ ប្រជាជនខ្មែរជាច្រើនតែងជ្រើសរើសយកការជួបជុំគ្នាលេងបាល់ទះជាលក្ខណៈកម្សាន្ត នេះជាសកម្មភាពដ៏ពេញនិយមមួយដែលមិនត្រឹមតែជួយបន្ធូរភាពតានតឹង ពីការងារប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់ការហាត់ប្រាណនិងពង្រឹងចំណងមិត្តភាពផងដែរ។ ការលេងបែបនេះមិនសូវគិតពីបច្ចេកទេសតឹងរឹងនោះទេ តែសំខាន់គឺការបង្កើតបរិយាកាសរីករាយ ការបន្ធូរអារម្មណ៍ និងការពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍។ បាល់ទះគឺជាសកម្មភាពកីឡាដ៏សាមញ្ញមួយដែលមានលក្ខណៈពិសេសត្រង់ថា មនុស្សគ្រប់វ័យ និងគ្រប់ភេទអាចចូលរួមលេងបាន។ បាល់ទះក៏ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដ៏ល្អក្នុងការរៀបចំការប្រកួតមិត្តភាពផងដែរ។ វាក៏ត្រូវបានលេងជាពិសេសក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីជួបជុំផ្សេងៗ។ ការប្រកួតទាំងនេះអាចប្រព្រឹត្តទៅរវាងក្រុមភូមិនិងភូមិ ក្រុមគ្រួសារនិងគ្រួសារ ឬមិត្តភក្តិនិងមិត្តភក្តិ។ នៅកម្ពុជា គោលបំណងចម្បងនៃការលេងបាល់ទះ ជាពិសេសនៅតាមមូលដ្ឋាន ឬជាលក្ខណៈកម្សាន្ត គឺដើម្បីបង្កើនបរិយាកាសអ៊ូអរ រីករាយ និងបង្ហាញពីទេពកោសល្យរបស់កីឡាករតាមមូលដ្ឋាន។ ការប្រកួតមិត្តភាពទាំងនេះច្រើនតែមានអ្នកចូលរួមទស្សនាច្រើនកុះករ និងមានភាពសប្បាយរីករាយខ្លាំង។ ក្រៅពីការលេងកម្សាន្ត បាល់ទះក៏ជាកីឡាមួយប្រភេទដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ផងដែរ។ មានការរៀបចំការប្រកួតជាលក្ខណៈផ្លូវការ ចាប់ពីថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត-ក្រុង រហូតដល់ការប្រកួតថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ការប្រកួតទាំងនេះតម្រូវឱ្យកីឡាករមានបច្ចេកទេសកម្រិតខ្ពស់ កាយសម្បទារឹងមាំ វិន័យល្អ និងយុទ្ធសាស្ត្រច្បាស់លាស់។ កីឡា បាល់ទះបុរស និងបាល់ទះនារី សុទ្ធតែត្រូវបានគេលេងយ៉ាងសកម្ម និងទទួលបានការចាប់អារម្មណ៍ពីមហាជន។ ព្រឹត្តិការណ៍ប្រកួតបាល់ទះធំៗតែងតែទាក់ទាញអ្នកគាំទ្ររាប់ពាន់នាក់ឲ្យចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់។ ចំពោះការលេងបាល់ទះនៅកម្ពុជាមានភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងតំបន់ទីក្រុង និងតំបន់ជនបទ។ ការលេងបាល់ទះនៅទីក្រុងច្រើនតែមានលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈខ្ពស់ជាង។ ក្លឹបបាល់ទះជាច្រើនត្រូវបានបង្កើតឡើង ព្រមទាំងមានកន្លែងហ្វឹកហាត់ប្រកបដោយស្តង់ដារ និងគ្រូបង្វឹកដែលមានជំនាញច្បាស់លាស់។ កីឡាករនៅទីក្រុងមានឱកាសច្រើនក្នុងការចូលរួមការប្រកួតផ្លូវការដែលមានការរៀបចំប្រកបដោយរបៀបរៀបរយ និងទទួលបានការបណ្ដុះបណ្ដាលជាប្រព័ន្ធពីអ្នកជំនាញ។ ការវិនិយោគលើឧបករណ៍ និងសម្ភារៈហ្វឹកហាត់ក៏មានលក្ខណៈទំនើបជាងមុនផងដែរ។ រីឯនៅតាមជនបទ ការលេងបាល់ទះច្រើនផ្ដោតលើការកម្សាន្ត និងការជួបជុំសហគមន៍។ ទីលានប្រកួតអាចមិនមានលក្ខណៈស្តង់ដារពេញលេញនោះទេ ជួនកាលគ្រាន់តែជាសំណាញ់មួយបោះលើទីវាលដែលមានដីរាបស្មើប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី ទឹកចិត្តស្រឡាញ់កីឡា ភាពរីករាយ និងចំណងសាមគ្គីភាពដែលកើតចេញពីការលេងបាល់ទះនៅតាមជនបទគឺនៅតែខ្លាំងក្លាដដែល។ ប្រជាជននៅតាមជនបទច្រើនតែលេងដោយទឹកចិត្តស្មោះត្រង់ និងមិនសូវជាគិតគូរពីរង្វាន់ ឬលទ្ធផលចម្បងនោះទេ។ ជាចុងក្រោយគឺកម្ពុជាមាន ក្រុមបាល់ទះជម្រើសជាតិផ្ទាល់ខ្លួន ទាំងផ្នែកបុរស និងនារី ដែលតំណាងឱ្យប្រទេសជាតិក្នុងការប្រកួតកម្រិតអន្តរជាតិនានា ដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងការប្រកួតផ្សេងៗទៀតក្នុងតំបន់។ ក្រុមទាំងនេះត្រូវបានជ្រើសរើសចេញពីកីឡាករឆ្នើមៗទូទាំងប្រទេស ដែលមានទេពកោសល្យ និងការតស៊ូខ្ពស់។ ពួកគេត្រូវបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយមានការវិនិយោគលើកាយសម្បទា បច្ចេកទេស និងយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនឱកាសក្នុងការដណ្ដើមមេដាយនាំមកជូនជាតិមាតុភូមិ។ ការគាំទ្រ និងការអភិវឌ្ឍក្រុមជម្រើសជាតិគឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទះនៅកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។ សរុបមក បាល់ទះមិនត្រឹមតែជាកីឡាមួយប្រភេទប៉ុណ្ណោះទេ តែវាបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌កីឡារបស់កម្ពុជា។ មិនថាជាទម្រង់កម្សាន្ត ឬប្រកួតប្រជែងទេ បាល់ទះនៅតែបន្តបណ្ដុះស្មារតីសាមគ្គីភាព ការតស៊ូ និងសុខភាពល្អដល់ប្រជាជនខ្មែរគ្រប់រូប។